មិត្តភាពរវាងសិស្សនៅកម្ពុជាគឺជាផ្នែកសំខាន់មួយនៃជីវិតនៅសាលារៀន។ សិស្សចំណាយពេលនៅសាលាជាមួយគ្នាច្រើនម៉ោងរាល់ថ្ងៃ ដែលជួយឲ្យពួកគេស្ថាបនាចំណងមិត្តភាពជិតស្និទ្ធ។ នៅវិទ្យាល័យ មិត្តភាពភាគច្រើនចាប់ផ្តើមតាមរយៈថ្នាក់រៀន និងការងារក្រុម។ ជាធម្មតា សិស្សៗនៅកម្ពុជារៀន និងញុំអាហារជាមួយគ្នានៅពេលសម្រាក។ ពួកគេជួយគ្នាធ្វើការងារសាលា និងមើលមេរៀនសម្រាប់ប្រឡងជុំគ្នា។ មិត្តភាពជាច្រើនកើតចេញពីការគោរព និងការយល់ចិត្តគ្នាទៅវិញទៅមក។ សិស្សចែករំលែកសុបិន្ត ការព្រួយបារម្ភ និងបទពិសោធន៍ប្រចាំថ្ងៃរបស់ពួកគេជាមួយគ្នាទៅវិញទៅមក។ មិត្តភាពផ្តល់ឱ្យពួកគេនូវកម្លាំងផ្លូវចិត្តក្នុងអំឡុងពេលជួបភាពតានតឹងក្នុងការសិក្សា។ ការរៀនជាក្រុមគឺជាវិធីសាមញ្ញមួយដែលសិស្សជួយគ្នាឲ្យរៀនបានពិន្ទុល្អ។ ជាញឹកញាប់ មិត្តភក្តិតែងចែករំលែកសៀវភៅ ការកត់ចំណាំ និងឯកសាររៀនជាមួយគ្នាទៅវិញទៅមក។ ពួកគេលើកទឹកចិត្តគ្នាឲ្យខិតខំ និងកុំបោះបង់។ រីឯនៅក្នុងសាកលវិទ្យាល័យវិញ មិត្តភាពកាន់តែមានភាពចម្រុះ និងមានភាពចាស់ទុំ។ និស្សិតជួបមិត្តភ័ក្តិមកពីខេត្ត និងមានប្រវត្តិផ្សេងៗគ្នា។ ពួកគេរៀនឱ្យតម្លៃលើភាពខុសគ្នាខាងវប្បធម៌ និងការរស់នៅផ្ទាល់ខ្លួនចំពោះគ្នាទៅវិញទៅមក។ ជីវិតនៅផ្ទះនិស្សិតធ្វើឲ្យមិត្តភាពកាន់តែរឹងមាំតាមរយៈបទពិសោធន៍រស់នៅរួមគ្នា។ មិត្តភក្តិជួយគ្នាទៅវិញទៅមក ក្នុងការសម្របខ្លួនជាមួយជីវិតឯករាជ្យ និងការរស់នៅឆ្ងាយពីគ្រួសារ។ ជារឿយៗ ពួកគេចម្អិនអាហារ រៀន និងអបអរសាទរព្រឹត្តិការណ៍តូចៗជាមួយគ្នា។ ភាគច្រើន មិត្តភាពយូរអង្វែង ចាប់ផ្តើមនៅឆ្នាំចូលសាកលវិទ្យាល័យ។ សិស្សនិស្សិតកម្ពុជាឲ្យតម្លៃលើភាពស្មោះត្រង់ និងភាពជឿជាក់ក្នុងមិត្តភាព។ ពួកគេជឿថា មិត្តល្អគឺប្រៀបបានដូចជាគ្រួសារទីពីរ។ ពេលមិត្តម្នាក់ជួបបញ្ហាផ្ទាល់ខ្លួន ឬការរៀនសូត្រ មិត្តផ្សេងៗនឹងជួយគាំទ្រ។ ពាក្យលើកទឹកចិត្ត និងការមានមិត្តជិតស្និទ្ធជួយបន្ថយអារម្មណ៍ឯការបស់និស្សិត។ និស្សិតក៏សហការគ្នានៅក្នុងក្លឹបសិក្សា និងគម្រោងស្ម័គ្រចិត្តផងដែរ។ សកម្មភាពទាំងនេះជួយបង្កើនទំនាក់ទំនងក្រុម និងមិត្តភាព។ វប្បធម៌ខ្មែរលើកទឹកចិត្តឲ្យមានការចែករំលែកអាហារ និងជួយមិត្តពេលមានតម្រូវការ។ និស្សិតខ្លះជួយជាថវិកា ឬចែករំលែកអាហារជាមួយមិត្តដែលលំបាក។ ក្នុងព្រឹត្តិការណ៍ជាក្រុម មិត្តភាពត្រូវបានបង្កើតតាមរយៈការសើចក្អាកក្អាយ និងគោលបំណងរួម។ មិត្តសកលវិទ្យាល័យជួយគ្នាក្នុងការធ្វើបទបង្ហាញ និងគម្រោងស្រាវជ្រាវ។ ពេលខ្លះមានការខឹង និងជម្លោះ ប៉ុន្តែគេរៀនធ្វើអភ័យទោសឱ្យគ្នា និងបន្តចំណងមិត្តភាពទៅមុខ។ បណ្តាញសង្គមក៏មានតួនាទីសំខាន់ក្នុងការរក្សាមិត្តភាពសព្វថ្ងៃដែរ។ សិស្សនៅតែទាក់ទងគ្នាតាមរយៈហ្វេសប៊ុក តេលេក្រាម និងក្រុមជជែកកម្សាន្ត។ ពួកគេចូលរួមក្នុងអាពាហ៍ពិពាហ៍គ្នាទៅវិញទៅមក ឬកម្មវិធីរបស់គ្រួសារមិត្តជាដើម។។ មិត្តភាពដែលត្រូវបានបង្កើតឡើងដោយការទុកចិត្តនិងសេចក្ដីសប្បុរសបន្តយ៉ាងយូរអង្វែង។ សិស្សនិស្សិតខ្មែរចាត់ទុកមិត្តជាដៃគូក្នុងការរៀន និងក្នុងជីវិត។ ពួកគេច្រើននិយាយថា “មិត្តធ្វើឲ្យជីវិតនៅសាលាកាន់តែមានអត្ថន័យ។ មិត្តភាពបង្រៀនអំពីគុណតម្លៃដូចជា ការគោរព អត់ធ្មត់ និងការចែករំលែក។ វាក៏ជួយអភិវឌ្ឍជំនាញសង្គម និងការលូតលាស់ផ្ទាល់ខ្លួនសម្រាប់អនាគតសិស្សនិស្សិតនៅកម្ពុជាផងដែរ។ នៅតាមសាលារៀននិងសាកលវិទ្យាល័យនានានៅកម្ពុជា មិត្តភាពគឺជាចំណុចស្នូលនៃជីវិតសិស្សនិងនិស្សិតស្ទើរតែទាំងអស់។